វត្តអារាម និងកន្លែងសក្ការបូជា គឺជាទីកន្លែងដ៏ពិសិដ្ឋ និងគួរជាទីគោរពសម្រាប់ប្រជាជនខ្មែរគ្រប់រូប ជាពិសេសអ្នកកាន់ព្រះពុទ្ធសាសនា។ ដូច្នេះ ការចូលដល់ទីកន្លែងទាំងនេះទាមទារនូវអាកប្បកិរិយា និងការប្រព្រឹត្តដ៏សមរម្យ ដើម្បីបង្ហាញការគោរពចំពោះព្រះរតនត្រ័យ ព្រះសង្ឃ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ។ មុននឹងចូលដល់បរិវេណវត្ត ឬកន្លែងសក្ការបូជា យើងត្រូវស្លៀកពាក់ឲ្យបានសមរម្យ។ ចំពោះស្ត្រីគួរជៀសវាងស្លៀកសំពត់ខ្លី អាវវាលក្លៀក ឬសម្លៀកបំពាក់ស្តើងពេក។ ឯបុរសក៏គួរស្លៀកពាក់ឲ្យបានថ្លៃថ្នូរ មិនត្រូវស្លៀកខោខ្លី ឬអាវវាលទ្រូងឡើយ។ ហើយពេលដើរចូលដល់កន្លែងសក្ការបូជា ដូចជាព្រះវិហារ ឬកុដិព្រះសង្ឃ ត្រូវដោះមួក ស្បែកជើង និងវ៉ែនតាខ្មៅចេញ។ ពេលចូលដល់បរិវេណវត្ត យើងត្រូវរក្សាភាពស្ងប់ស្ងាត់ មិនត្រូវនិយាយឮខ្លាំងៗ ឬស្រែកហៅគ្នាឡើយ។ បន្ថែមពីនេះ ត្រូវចៀសវាងការបង្ករសំឡេងរំខានដល់អ្នកដទៃ ដែលកំពុងធ្វើបុណ្យ ឬភាវនា។ ហើយត្រូវដើរដោយសន្សឹមៗ មិនត្រូវរត់លេង ឬដើរលឿនៗដូចនៅទីសាធារណៈឡើយ។ ក្រៅពីនេះមិនត្រូវបោះសំរាមពាសវាលពាសកាល ឬស្តោះទឹកមាត់នៅទីធ្លាវត្តឡើយ តែត្រូវចូលរួមថែរក្សាអនាម័យជានិច្ច។ នៅពេលជួបព្រះសង្ឃត្រូវបង្ហាញកិរិយាសុភាព ត្រូវចេះសំពះ និងឱនក្បាលគោរព។ ហើយមិនត្រូវឈរខ្ពស់ជាងព្រះសង្ឃ ឬអង្គុយបញ្ឈរជើងទៅកាន់ព្រះសង្ឃឡើយ ព្រោះវាជាអាកប្បកិរិយាដែលមិនសមរម្យ និងអាចប៉ះពាល់ដល់ការគោរពសក្ការបូជា។ សម្រាប់ស្ត្រី មិនត្រូវប៉ះពាល់កាយព្រះសង្ឃឡើយ ព្រោះវាអាចធ្វើឲ្យខូចវិន័យក្នុងសាសនា។ នៅពេលយើងនិយាយជាមួយព្រះសង្ឃ ត្រូវប្រើពាក្យ ករុណា ឬ ខ្ញុំព្រះករុណា។ ត្រូវប្រុងប្រយ័ត្នមិនឲ្យការអង្គុយ ឬការឈររបស់យើងរារាំងផ្លូវ ឬបាំងអ្នកដទៃពេលកំពុងធ្វើពិធីនោះទេ។ ជាងនេះទៅទៀត យើងមិនត្រូវបង្ហាញភាពស្និទ្ធស្នាលហួសហេតុដូចជាការ ឱបថើបគ្នា ឬបង្ហាញភាពស្និទ្ធស្នាលជាគូស្នេហ៍នៅទីធ្លាវត្តឡើយ។ ហើយត្រូវគោរព និងអនុវត្តតាមច្បាប់ ឬបម្រាមផ្សេងៗដែលបានដាក់នៅតាមវត្តអារាម។ ពេលប្រគេនចង្ហាន់ ឬបច្ច័យដល់ព្រះសង្ឃ ត្រូវប្រគេនដោយការគោរព និងកាយវិការសមរម្យ។ ប្រសិនបើមានការរៀបចំអាហារនៅវត្ត ត្រូវបរិភោគដោយស្ងៀមស្ងាត់ និងមិនត្រូវខ្ជះខ្ជាយនោះទេ។ ពេលត្រឡប់ទៅវិញ ត្រូវសំពះលាព្រះពុទ្ធបដិមា ឬព្រះសង្ឃ ដើម្បីបង្ហាញពីការគោរព។ បន្ថែមពីនេះមិនត្រូវបំផ្លាញ ឬធ្វើឲ្យកខ្វក់សម្បត្តិសាធារណៈនៅក្នុងវត្តឡើយ។ ហើយត្រូវជៀសវាងការជជែកវែកញែករឿងនយោបាយ ឬរឿងមិនសមរម្យនៅទីធ្លាវត្តអារាម។ ក្រៅពីនេះទីធ្លាវត្តមិនមែនជាកន្លែងសម្រាប់លេងល្បែងស៊ីសង ឬប្រព្រឹត្តអំពើអបាយមុខឡើយ។ ហើយយើងត្រូវព្យាយាមរក្សាអារម្មណ៍ឲ្យបានស្ងប់ និងបរិសុទ្ធ នៅពេលចូលដល់ទីធាវត្តអារាម។ ការប្រតិបត្តិត្រឹមត្រូវតាមអាកប្បកិរិយាទាំងនេះ មិនត្រឹមតែជាការបង្ហាញការគោរពចំពោះទីកន្លែងពិសិដ្ឋប៉ុណ្ណោះទេ ថែមទាំងជួយឲ្យយើងទទួលបាននូវសេចក្តីសុខក្នុងចិត្ត និងជាគំរូល្អដល់អ្នកដទៃទៀតផង។